ការស្លៀកពាក់ក្នុងខ្សែភាពយន្តមានសារៈសំខាន់ណាស់ក្នុងការបង្ហាញពីលក្ខណៈប្រវត្តិសាស្ត្រ និងបរិយាកាសរបស់សាច់រឿង។ ក្នុងខ្សែភាពយន្តដែលថតនៅក្នុងសម័យបុរាណ ការរចនាសម្លៀកបំពាក់ត្រូវបានផ្អែកយ៉ាងស៊ីជម្រៅលើឯកសារ និងភស្តុតាងប្រវត្តិសាស្ត្រ ។ ដែលឯកសារ និងភស្តុតាងប្រវត្តិសាស្ត្រសម្លៀកបំពាក់ទាំងអស់មានឆ្លាក់នៅតាមប្រាសាទនានា ដូចជាប្រាសាទអង្គរវត្ត និងបាយ័នជាដើម។ ចម្លាក់ទាំងនេះមិនមែនត្រឹមតែជាស្នាដៃសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែជាប្រភពដ៏សំខាន់ដែលបង្ហាញពី របៀបស្លៀកពាក់ ម៉ូដសក់ និងគ្រឿងអលង្ការ របស់មនុស្សគ្រប់វណ្ណៈ ពីអ្នកបម្រើរហូតដល់ស្តេច និងទេវតា។ ការសិក្សាពីចម្លាក់ទាំងនេះបានជួយឲ្យអ្នកផលិតខ្សែភាពយន្តអាចបង្កើតបាននូវទិដ្ឋភាពប្រវត្តិសាស្ត្រដែលមានភាពប្រាកដប្រជា និងរស់រវើក។ នៅក្នុងភាពយន្តក្នុងសម័យអង្គរ និងសម័យលង្វែក សម្រាប់ការស្លៀកពាក់របស់បុរស ត្រូវបានគេបង្ហាញយ៉ាងច្បាស់លាស់ទៅតាមឋានៈ។ ក្នុងខ្សែភាពយន្តសម័យនោះ បុរសទូទៅ ឬទាហានក្នុងសម័យនោះច្រើនស្លៀកសំពត់ចងក្បិនដែលហៅថា ផ្នត់ ឬ សំពត់ ដោយមានលក្ខណៈខ្លីត្រឹមភ្លៅ និងទុកដងខ្លួនខាងលើទទេដើម្បីងាយស្រួលធ្វើចលនា។ អាស្រ័យលើឋានៈ បុរសជាទាហាន ឬអ្នកធ្វើការងារទូទៅ តែងស្លៀកខ្លីត្រឹមភ្លៅដើម្បីងាយស្រួលធ្វើចលនា។ សម្រាប់តួស្តេច ព្រះរាជបុត្រ ឬមន្ត្រីជាន់ខ្ពស់ គេស្លៀកសំពត់វែងដែលមានផ្នត់ និងលំនាំយ៉ាងល្អិតល្អន់ធ្វើពីសូត្រ ឬក្រណាត់ដ៏ប្រណីត។ លើសពីនេះ ពួកគេក៏មានពាក់គ្រឿងអលង្ការយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ដូចជា មកុដ ខ្សែក ខ្សែដៃ ខ្សែក្រវាត់ និងកងជើងធ្វើពីលោហៈធាតុមានតម្លៃ ដែលបង្ហាញពីភាពអស្ចារ្យ កម្លាំង និងឋានៈខ្ពង់ខ្ពស់របស់ពួកគេ។ ចំណែកការស្លៀកពាក់របស់នារី ក្នុងខ្សែភាពយន្តក៏ត្រូវបានបង្ហាញយ៉ាងល្អិតល្អន់ និងប្រណីតផងដែរ។ ស្ត្រីក្នុងសម័យនោះច្រើនស្លៀកសំពត់វែងដែលបានរុំព័ទ្ធដងខ្លួនយ៉ាងទន់ភ្លន់ និងមានលំនាំដ៏ល្អវិចិត្រ។ សម្រាប់ផ្នែកខាងលើ គេមិនសូវនិយមពាក់អាវទេ ប៉ុន្តែច្រើនលម្អខ្លួនដោយ ក្រវាត់ចង្កេះ ឬក្រវាត់ក្បិនស្តើងៗដែលធ្វើពីក្រណាត់មានតម្លៃ។ សំខាន់ជាងនេះទៅទៀត គឺគ្រឿងអលង្ការដែលប្រើសម្រាប់តុបតែងខ្លួន ដូចជា ខ្សែក ខ្សែដៃ ខ្សែក្រវាត់ កងជើង ក្រវិល និងគ្រឿងលម្អសក់។ ម៉ូដសក់របស់ស្ត្រីក៏ត្រូវបានគេបង្ហាញយ៉ាងផ្ចិតផ្ចង់ ដោយមានការចង និងការក្រងយ៉ាងល្អិតល្អន់ ដែលបានបង្ហាញពីសម្រស់ដ៏លេចធ្លោ និងឋានៈខ្ពង់ខ្ពស់របស់ស្ត្រីខ្មែរសម័យបុរាណដូចដែលមានឆ្លាក់នៅលើជញ្ជាំងប្រាសាទអង្គរ។ បើយើងក្រឡេកមកមើលខ្សែភាពយន្តដែលថតនៅក្នុងទស្សវត្ស៦០ ការស្លៀកពាក់បានឆ្លុះបញ្ចាំងពីសម័យកាលមាសនៃសិល្បៈខ្មែរ ដែលមានការលាយឡំនូវឥទ្ធិពលពីលោកខាងលិចជាមួយអត្តសញ្ញាណជាតិយ៉ាងច្បាស់លាស់។ សម្រាប់នារី ពួកគេនៅតែនិយមស្លៀក សំពត់ហូល ឬសំពត់សូត្រ ដ៏ប្រណីត ប៉ុន្តែបានរួមផ្សំជាមួយអាវដែលមានម៉ូដកអាវ និងដៃអាវសម័យថ្មី ដែលបង្ហាញពីភាពឆើតឆាយ។ ម៉ូដសម្លៀកបំពាក់ទាំងនេះមានការកាត់ដេរយ៉ាងផ្ចិតផ្ចង់ និងស៊ីវីល័យ ដែលធ្វើឲ្យស្ត្រីខ្មែរមើលទៅទន់ភ្លន់ និងទាន់សម័យ។ លើសពីនេះ គ្រឿងអលង្ការក៏មិនមានលក្ខណៈច្រើនដូចសម័យបុរាណដែរ ប៉ុន្តែមានការនិយមពាក់ ក្រវិល ខ្សែក និងខ្សែដៃ ដែលមានម៉ូដស្រស់ស្អាត។ ចំណែកឯបុរសវិញ ពួកគេច្រើនស្លៀកពាក់ អាវគីបដៃខ្លី ឬអាវធំជាមួយខោជើងវែងបែបលោកខាងលិចសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ ឬសម្រាប់ការងារ។ ម៉ូដសក់របស់បុរសក៏មានការផ្លាស់ប្ដូរតាមតារាចម្រៀងល្បីៗនាពេលនោះផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ចំពោះពិធីផ្លូវការ ឬកម្មវិធីធំៗ ពួកគេនៅតែនិយមស្លៀកពាក់ អាវប៉ាក់ ពណ៌ស ឬពាក់អាវធំជាមួយ សំពត់ផាមួង ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិ និងសេចក្ដីថ្លៃថ្នូររបស់ខ្លួន។ ការលាយឡំគ្នានៃម៉ូដបែបលោកខាងលិច និងម៉ូដប្រពៃណីនេះ បានបង្ហាញពីភាពរីកចម្រើននៃសង្គមខ្មែរដែលមិនបានបោះបង់ចោលវប្បធម៌របស់ខ្លួនឡើយ។ ការស្លៀកពាក់ក្នុងទស្សវត្ស៦០ ដូចដែលបានបង្ហាញក្នុងខ្សែភាពយន្ត គឺមិនមែនត្រឹមតែជាការតុបតែងកាយនោះទេ ប៉ុន្តែក៏ជាការបង្ហាញពី អត្តសញ្ញាណដ៏រឹងមាំ របស់សង្គមខ្មែរដែលកំពុងស្ថិតនៅក្នុងយុគសម័យនៃការរីកចម្រើន និងការផ្លាស់ប្តូរ។ ទន្ទឹមនឹងនេះខ្សែភាពយន្តសម័យបច្ចុប្បន្ន ការស្លៀកពាក់របស់តួអង្គបានឆ្លុះបញ្ចាំងពីសង្គមសម័យទំនើបរបស់កម្ពុជា។ វាមានលក្ខណៈចម្រុះ និងមានការលាយឡំគ្នារវាងម៉ូដក្នុងស្រុក និងនិន្នាការសកលលោក។ ភាពយន្តបានប្រើប្រាស់ការស្លៀកពាក់ដើម្បីបង្ហាញពី អត្តសញ្ញាណផ្ទាល់ខ្លួន និងស្ថានភាពសង្គម របស់តួអង្គ។ ដោយការស្លៀកពាក់ប្រចាំថ្ងៃ និងតាមនិន្នាការសកល គឺមានលក្ខណៈខុសគ្នាទៅតាមតួអង្គ។ ឧទាហរណ៍ តួអង្គជាសិស្សនិស្សិត ឬយុវវ័យច្រើនស្លៀកពាក់បែបសេរី ដូចជា ខោខូវប៊យ អាវយឺត រ៉ូបខ្លីៗ និងស្បែកជើងប៉ាតា។ ដែលម៉ូដទាំងនេះបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីប្រទេសកូរ៉េ ប្រទេសជិតខាង និងប្រទេសលោកខាងលិច។ ចំណែកឯតួអង្គជាមនុស្សចាស់ ឬនៅតាមតំបន់ជនបទវិញ ពួកគេនៅតែនិយមស្លៀកពាក់បែបសាមញ្ញ និងប្រពៃណីដូចជា សំពត់ ឬសារុងជាមួយអាវធម្មតា។ ដោយការស្លៀកពាក់ទាំងនេះបានជួយឲ្យអ្នកទស្សនាយល់ពីលក្ខណៈរបស់តួអង្គដោយមិនបាច់រៀបរាប់ច្រើន។ រីឯការស្លៀកពាក់សម្រាប់កម្មវិធីផ្លូវការ និងការងារ ក៏ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ផងដែរ។ តួអង្គដែលធ្វើការនៅក្នុងការិយាល័យ ឬជាអ្នកជំនួញ ពួកគេតែងស្លៀកពាក់ អាវធំ អាវគីបដៃវែង និងខោស្លីម ដែលបង្ហាញពីភាពម៉ត់ចត់ និងភាពស៊ីវិល័យ។ ចំពោះកម្មវិធីជួបជុំផ្លូវការ ឬពិធីជប់លៀងពេលល្ងាចវិញ តួអង្គស្រីៗច្រើនស្លៀកពាក់ រ៉ូបល្ងាច ដ៏ស្រស់ស្អាត ខណៈដែលបុរសៗស្លៀកពាក់អាវធំ ឬអាវម៉ូដទាន់សម័យ។ ការស្លៀកពាក់បែបនេះបានបង្ហាញពីការរីកចម្រើននៃសេដ្ឋកិច្ច និងរបៀបរស់នៅរបស់ប្រជាជនកម្ពុជាក្នុងទីក្រុងនៅក្នុងភាពយន្ត។ ការស្លៀកពាក់ប្រពៃណី និងអត្ថន័យជ្រៅ នៅក្នុងភាពយន្តបច្ចុប្បន្ននៅតែមានសារៈសំខាន់បំផុតក្នុងខ្សែភាពយន្តបច្ចុប្បន្ន។ វាមិនមែនគ្រាន់តែជាការតុបតែងខ្លួននោះទេ ប៉ុន្តែជាការបង្ហាញពី អត្តសញ្ញាណ និងតម្លៃវប្បធម៌។ ឧទាហរណ៍ ក្នុងឈុត ពិធីមង្គលការ តួអង្គប្រុសស្រីតែងស្លៀកពាក់ សម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបបុរាណ ដ៏ប្រណីត ដើម្បីបង្ហាញពីការបន្តនូវប្រពៃណីដូនតា។ ក្នុងឈុតឆាក ពិធីបុណ្យជាតិ ដូចជាបុណ្យចូលឆ្នាំខ្មែរ ពួកគេស្លៀកពាក់ សំពត់ហូល ឬសំពត់ផាមួង ដើម្បីបង្ហាញពីការស្រលាញ់វប្បធម៌ជាតិ។ ការស្លៀកពាក់បែបនេះគឺជាការបង្ហាញពីការចងចាំ និងការលើកកម្ពស់វប្បធម៌ជាតិឲ្យនៅគង់វង្សក្នុងសម័យទំនើប។